ការរស់នៅក្បែរអ្នកជិតខាងគឺជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌ខ្មែរ។ មនុស្សតែងជួយគ្នាពេលមានការងារសំខាន់ៗ ឬព្រឹត្តិការណ៍ពិសេសៗ។ អ្នកជិតខាងជាច្រើនគិតថាការសួរសុខទុក្ខគ្នារៀងរាល់ថ្ងៃជាការគោរព។ នៅក្នុងភូមិ អ្នកជិតខាងជាធម្មតាយកម្ហូបមកចែកគ្នាពេលមានបុណ្យទាន។ ការអញ្ជើញគ្នា ពេលញ៉ាំអាហារគឺជាទម្លាប់បុរាណ។ ការសុំជំនួយពីអ្នកជិតខាងពេលមានព្រឹត្តិការណ៍អាសន្នគឺរឿងធម្មតាណាស់ក្នុងសង្គមខ្មែរ។ ការថែរក្សាសន្តិសុខក្នុងតំបន់គឺជាការងារដែលគេធ្វើជាមួយអ្នកជិតខាង។ ម្ចាស់ផ្ទះខ្លះផ្ញើអំណោយតូចៗឱ្យអ្នកជិតខាងក្នុងថ្ងៃពិសេសៗ។ កុមារនៅក្នុងភូមិលេងជាមួយក្មេងអ្នកជិតខាងដោយសេរី។ ការសួរនាំអំពីសុខភាពគ្នាជាទម្លាប់ល្អមួយក្នុងសហគមន៍ខ្មែរ។ នៅតំបន់ជនបទ អ្នកជិតខាងជួយគ្នាក្នុងការដាំដំណាំជារឿយៗ។ ការយកចិត្តទុកដាក់លើសម្លេងរំខានជួយរក្សាមិត្តភាពល្អជាមួយអ្នកជិតខាង។ ប្រជាជនខ្មែរនិយមជួបជុំគ្នាពេលល្ងាចដើម្បីពិភាក្សាគ្នាអំពីរឿងរ៉ាវផ្សេងៗ។ ការបង្ហាញពីភាពគោរពចំពោះច្បាប់ក្នុងតំបន់គឺជាគន្លឹះនៃការរស់នៅដោយសុខសាន្ដ។ អ្នកជិតខាងជួនកាលជួយថែទាំផ្ទះពេលម្ចាស់ផ្ទះមិនស្ថិតនៅទីនោះ។ ការអញ្ជើញគ្នាទៅមង្គលការ ឬបុណ្យផ្សេងៗគឺជាការទំនាក់ទំនងសង្គមធម្មតា។ មានអ្នកជិតខាងល្អអាចធ្វើឱ្យការរស់នៅកាន់តែមានសុភមង្គល។ ការចែករំលែកព័ត៌មានក្នុងតំបន់ជួយឲ្យសហគមន៍មានភាពរួបរួម។ ការជូនម្ហូបឲ្យគ្នាទៅវិញទៅមកពេលមានបុណ្យទានជារឿងធម្មតាក្នុងវប្បធម៌ខ្មែរ។ អ្នកជិតខាងអាចខ្ចីឧបករណ៍ប្រើប្រាស់របស់គ្នាទៅវិញទៅមក។ ការបើកចិត្ត ឬបើកចំហទំនាក់ទំនងជាមួយគ្នាជួយបង្ការជម្លោះផ្សេងៗ។ កុមារមួយចំនួន ពេលខ្លះអាចត្រូវបានថែទាំដោយអ្នកជិតខាងពេលឪពុកម្តាយពួកគេរវល់។ អ្នកជិតខាងខ្លះក៏អាចធ្វើជាអ្នកប្រឹក្សាពេលមានបញ្ហាគ្រួសារ។ ការផ្ញើគ្នាទិញទំនិញនៅផ្សារជារឿងធម្មតា។ ការចូលរួមសម្អាតតំបន់រស់នៅជួយលើកកម្ពស់ការរស់នៅឲ្យកាន់តែមានភាពល្អប្រសើរ។ ការបង្រៀនកុមារឲ្យស្គាល់អ្នកជិតខាងជួយកសាងសង្គមឲ្យមានភាពស្និទ្ធស្នាល។ ការព្យាបាលជំងឺដោយមានជំនួយពីអ្នកជិតខាងគឺជារឿងធម្មតា។ ការស្ដាប់គ្នាពេលមានបញ្ហាផ្លូវចិត្តធ្វើឱ្យសហគមន៍កាន់តែមានភាពរួបរួម។ មនុស្សខ្លះចូលចិត្តផឹកកាហ្វេជាមួយអ្នកជិតខាងនៅពេលព្រឹក។ ការរួមគ្នាថែរក្សាសន្តិសុខក្នុងភូមិ ជួយការពារភូមិឲ្យមានភាពសុខសាន្ដ។ អ្នកជិតខាងជួយទប់ទល់អគ្គីភ័យបានជាប្រចាំនៅក្នុងភូមិ។ អ្នកជិតខាងក៏អញ្ជើញគ្នាទៅធ្វើកិច្ចការសង្គមជារឿយៗផងដែរ។ ភាគច្រើនអ្នកភូមិផ្ញើរសោផ្ទះនៅអ្នកជិតខាងពេលធ្វើដំណើរចេញទៅក្រៅ។ អ្នកជិតខាងល្អតែងមានភាពស្មោះត្រង់ និងការគោរពគ្នា។ ការអញ្ជើញគ្នាចូលរួមពិធីបុណ្យនៅវត្តធ្វើឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ។ អ្នកខ្លះក៏អាចរៀបចំការញ៉ាំបាយពេលល្ងាចជាមួយអ្នកជិតខាងយូរៗម្ដងផងដែរ។ ការស្នាក់នៅជិតគ្នារយះពេលវែងបង្កើតទំនាក់ទំនងដូចសាច់ញាតិ។ អ្នកជិតខាងជួយពិនិត្យសត្វចិញ្ចឹមពេលម្ចាស់មិននៅផ្ទះ។ ការបង្ហាញពីការគោរពចំពោះទំនៀមទំលាប់របស់គ្រួសារនីមួយៗជួយរក្សាសន្តិភាពនិងគ្នា។ ការចែករំលែកនិងណែនាំអំពីការដាំដំណាំគឺជាទម្លាប់ល្អមួយ។ អ្នកជិតខាងជួយអ្នកចំណូលថ្មីឲ្យស្គាល់តំបន់បានលឿន។ ការចែករំលែកព័ត៌មានប្រចាំថ្ងៃឲ្យគ្នាទៅវិញទៅមកបង្កើតភាពជិតស្និទ្ធ។ អ្នកជិតខាងជួយគ្នាបោសសម្អាតសំរាមនៅក្បែរផ្ទះពួកគេទាំងពីរ។ ពេលមានព្យុះ ឬទឹកជំនន់ អ្នកជិតខាងជួយគ្នាការពារផ្ទះ។ ការអញ្ជើញគ្នាទៅដាំដើមឈើក្នុងតំបន់ជួយបង្កើតបរិស្ថានល្អ។ មនុស្សមួយចំនួនធ្វើម្ហូបបំប៉នជូនអ្នកជិតខាងដែលមានជំងឺ។ ការយកចិត្តទុកដាក់ចំពោះមនុស្សចាស់ក្នុងតំបន់ក្លាយជាប្រពៃណីសង្គម។ ការធ្វើជាគំរូល្អបង្ហាញដល់កុមារក្នុងភូមិ ដោយអ្នកជិតខាងធ្វើឱ្យកុមារក្លាយជាមនុស្សមានសីលធម៌ក្នុងសង្គម។ អ្នកជិតខាងក៏បង្ហាញគ្នាអំពីរបៀបកែលម្អផ្ទះឲ្យបានស្អាត។ ការចូលរួមគ្រប់គ្រង ឬរៀបចំភូមិជួយអភិវឌ្ឍសហគមន៍ឲ្យកាន់តែល្អប្រសើរ។ អ្នកជិតខាងល្អមិនបង្កសម្លេងរំខាននៅពេលយប់។ ការជួយគ្នាថែទាំសត្វចិញ្ជឺមឲ្យមានសុវត្ថិភាពគឺជាការចូលរួមការពារទ្រព្យសម្បត្តិគ្នាទៅវិញទៅមក។ អ្នកជិតខាងខ្លះនិយមអញ្ជើញគ្នាធ្វើលំហាត់ប្រាណពេលព្រឹកព្រលឹម ឬពេលល្ងាច។ ការចែករំលែកឧបករណ៍ជួសជុលតូចៗជួយសន្សំប្រាក់គ្នាទៅវិញទៅមក។ ការរួមគ្នាអភិវឌ្ឍផ្លូវតូចៗក្នុងភូមិកើតឡើងដោយការរួមគ្នារបស់អ្នកជិតខាង។ អ្នកជិតខាងខ្លះប្រាប់គ្នាអំពីស្ថានភាពអាកាសធាតុដើម្បីការពារដំណាំរបស់ពួកគេ។ ការអញ្ជើញគ្នាពិសារអាហារពេលថ្ងៃបុណ្យពិសេសៗធ្វើឱ្យមានភាពជិតស្និទ្ធ។ អ្នកជិតខាងល្អអាចជាអ្នកការពារផ្ទះបានពេលម្ចាស់មិនស្ថិតនៅផ្ទះ។ ការលេងកីឡាជាក្រុមជាមួយអ្នកជិតខាងជួយកសាងមិត្តភាព។ ការរស់នៅក្បែរអ្នកជិតខាងក្នុងវប្បធម៌ខ្មែរមានន័យថា ជាការដែលធ្វើឲ្យជីវិតកាន់តែមានអត្ថន័យក្នុងការរស់នៅ។